បុព្វបុរសខ្មែរបានបន្សល់ទុកនូវកំណាព្យ កាបឃ្លោង សុភាសិត និងពាក្យស្លោកជាច្រើនសម្រាប់កុលបុត្រកុលធីតាខ្មែររាប់រយជំនាន់។ សុភាសិតនេះមានន័យទាំងត្រង់ និងធៀប ដែលឆ្លុះបញ្ចាំងពីសារៈសំខាន់នៃការរៀនសូត្រឥតឈប់ឈរ ការគោរពអ្នកដទៃ និងការរស់នៅដោយភាពបន្ទាបខ្លួន។ ចំពោះឃ្លា "ចេះឯងឲ្យក្រែងចេះគេ" មានន័យត្រង់ថា ទោះបីជាយើងមានចំណេះដឹង ឬជំនាញខ្ពស់កម្រិតណាក៏ដោយ ក៏យើងមិនត្រូវមើលងាយអ្នកដទៃឡើយ។ ផ្ទុយទៅវិញ យើងត្រូវចេះគោរព និងទទួលស្គាល់ថា អ្នកផ្សេងក៏អាចមានចំណេះដឹង ឬសមត្ថភាពលើសយើងផងដែរ។ សុភាសិតនេះបង្រៀនយើងកុំឲ្យមានអំនួត ឬគិតថាខ្លួនឯងពូកែជាងគេទាំងអស់។ វាជំរុញឲ្យយើងមានការប្រុងប្រយ័ត្ន និងបន្ទាបខ្លួនជានិច្ច ក្នុងការរៀនសូត្រពីអ្នកដទៃ។ ការចេះក្រែងចិត្តអ្នកដទៃ បង្ហាញពីភាពចាស់ទុំ និងការយល់ដឹងពីតម្លៃនៃការចែករំលែកចំណេះដឹង។ មនុស្សដែលចេះឯងហើយក្រែងចេះគេ គឺជាមនុស្សដែលមានគំនិតទូលំទូលាយ។ ពួកគេតែងតែបើកចិត្តទទួលយកគំនិតថ្មីៗ និងត្រៀមខ្លួនរៀនពីបទពិសោធន៍របស់អ្នកដទៃ។ សុភាសិតនេះរំឭកយើងថា ចំណេះដឹងគឺជាសមុទ្រគ្មានត្រើយ គ្មាននរណាម្នាក់អាចចេះអស់នោះទេ។ ដូច្នេះហើយ យើងគួរតែបន្តស្វែងយល់ និងបំពេញចំណេះដឹងខ្លួនឯងជានិច្ច។ ការគោរពចំណេះដឹងអ្នកដទៃ គឺជាគន្លឹះឆ្ពោះទៅរកការអភិវឌ្ឍខ្លួនឯង និងសង្គមជាតិទាំងមូល។ រីឯន័យធៀបវិញ សុភាសិតនេះអាចប្រៀបធៀបទៅនឹង ការប្រកួតប្រជែង នៅក្នុងវិស័យការងារ ឬអាជីវកម្ម។ ទោះបីជាយើងមានបទពិសោធន៍ និងយុទ្ធសាស្ត្រល្អយ៉ាងណាក៏ដោយ ក៏យើងមិនត្រូវធ្វេសប្រហែសនឹងគូប្រជែងឡើយ។ យើងត្រូវតែសិក្សាពីចំណុចខ្លាំង និងចំណុចខ្សោយរបស់ពួកគេជានិច្ច ដើម្បីអាចឈរជើងបានរឹងមាំ។ វាដូចជាកីឡាករម្នាក់ ដែលទោះពូកែយ៉ាងណាក៏ត្រូវតែហ្វឹកហាត់បន្ថែម និងសិក្សាពីបច្ចេកទេសគូប្រកួតដែរ។ ម្យ៉ាងទៀត សុភាសិតនេះក៏ប្រៀបដូចជា មេដឹកនាំម្នាក់ ដែលទោះជាមានអំណាច និងចេះដឹងយ៉ាងណាក៏ដោយ។ ក៏ត្រូវតែស្តាប់យោបល់ និងទទួលយកគំនិតពីមន្ត្រីរាជការ ឬប្រជាពលរដ្ឋក្រោមបង្គាប់របស់ខ្លួនផងដែរ។ ការមិនក្រែងចេះគេ អាចនាំឲ្យមានការសម្រេចចិត្តខុសឆ្គង ឬបាត់បង់ឱកាសល្អៗ។ វាប្រៀបបាននឹង កែវទឹកដែលពេញ មិនអាចចាក់ទឹកថ្មីចូលបានទៀតឡើយ។ ដូច្នេះហើយ ទោះជាយើងមានចំណេះដឹងច្រើនយ៉ាងណាក៏ដោយ ក៏យើងត្រូវតែមានចិត្តទូលាយ និងទទួលយកចំណេះដឹងពីអ្នកដទៃ។ ការធ្វើបែបនេះ នឹងជួយឲ្យយើងរីកចម្រើនឥតឈប់ឈរ និងអាចដោះស្រាយបញ្ហាបានគ្រប់កាលៈទេសៈ។ ជារួមមក សុភាសិត "ចេះឯងឲ្យក្រែងចេះគេ" គឺជាមេរៀនជីវិតដ៏មានតម្លៃ ដែលបង្រៀនយើងឲ្យមាន ភាពបន្ទាបខ្លួន និងការគោរពអ្នកដទៃ។ វាជំរុញឲ្យយើង បន្តរៀនសូត្រពីគ្រប់ប្រភព មិនថាចំណេះដឹងនោះតូចតាច ឬធំដុំប៉ុណ្ណានោះទេ។ ការទទួលស្គាល់ថាអ្នកដទៃក៏អាចមានអ្វីៗល្អជាងយើង គឺជា កម្លាំងជំរុញឲ្យយើងអភិវឌ្ឍខ្លួន ឥតឈប់ឈរ។ នៅពេលយើងមានចិត្តបើកទូលាយបែបនេះ យើងនឹងទទួលបាននូវ បទពិសោធន៍ និងទស្សនៈថ្មីៗ ដែលអាចជួយយើងដោះស្រាយបញ្ហា និងសម្រេចបានជោគជ័យក្នុងជីវិត។ ភាពបន្ទាបខ្លួននេះ នឹងធ្វើឲ្យយើងក្លាយជា បុគ្គលគំរូក្នុងសង្គម និងទទួលបានការគោរពពីអ្នកជុំវិញខ្លួន។ វាគឺជា គ្រឹះដ៏សំខាន់ សម្រាប់ការកសាងសង្គមមួយដែលមានការរីកចម្រើនប្រកបដោយសុខដុមរមនា។ សុភាសិត "ចេះឯងឲ្យក្រែងចេះគេ" គឺជាពាក្យទូន្មានដ៏មានតម្លៃរបស់ដូនតាខ្មែរ ដែលបានបន្សល់ទុកសម្រាប់អប់រំកូនចៅជំនាន់ក្រោយឲ្យចេះរស់នៅដោយសុភាពរាបសារ និងចេះគោរពអ្នកដទៃ។ សុភាសិតនេះដាស់តឿនយើងឲ្យមាន ចិត្តទូលាយ និង ទទួលស្គាល់នូវសមត្ថភាពអ្នកដទៃ។ ការចេះក្រែងចេះគេ គឺជាកាយវិការមួយដែលបង្ហាញពីភាពឆ្លាតវៃ និងភាពចាស់ទុំរបស់យើង។ នៅពេលដែលយើងចេះគោរពអ្នកដទៃ នោះអ្នកដទៃក៏នឹងគោរពយើងវិញដែរ។ វាជាការបង្កើតនូវបរិយាកាសល្អក្នុងការរស់នៅ និងធ្វើការជាមួយគ្នា។ ជាក់ស្តែង ក្នុងជីវិតប្រចាំថ្ងៃ យើងជួបមនុស្សច្រើនប្រភេទមានល្អ និងមានអាក្រក់។ ពេលខ្លះ យើងគិតថាយើងពូកែជាងគេ ឬដឹងអ្វីៗគ្រប់យ៉ាង ប៉ុន្តែនៅពេលដែលយើងមានគំនិតបែបនេះ យើងងាយនឹងបង្កបញ្ហា ឬបាត់បង់ឱកាសល្អៗ។ ឧទាហរណ៍ នៅក្នុងកិច្ចប្រជុំមួយ ប្រសិនបើអ្នកនិយាយតែម្នាក់ឯង មិនទុកឱកាសឲ្យអ្នកដទៃបានបញ្ចេញមតិ ឬធ្វើពុតជាដឹងគ្រប់រឿង នោះអ្នកដទៃនឹងធុញទ្រាន់ ហើយមិនចង់សហការជាមួយអ្នកឡើយ។ ផ្ទុយទៅវិញ បើអ្នកចេះស្ដាប់យោបល់គេ នោះអ្នកនឹងរៀនបានច្រើនពីបទពិសោធន៍របស់អ្នកដទៃ ហើយក៏អាចជៀសវាងកំហុសឆ្គងផ្សេងៗផងដែរ។ ការចេះក្រែងចេះគេ ក៏ជួយឲ្យយើង បន្តអភិវឌ្ឍខ្លួន ជានិច្ចដែរ។ នៅពេលដែលយើងទទួលស្គាល់ថា នៅមានអ្វីដែលយើងមិនទាន់ដឹង ឬមិនទាន់ចេះ នោះយើងនឹងមានឆន្ទៈក្នុងការស្វែងយល់បន្ថែម រៀនសូត្រពីអ្នកដទៃ និងពង្រឹងសមត្ថភាពខ្លួនឯងឲ្យកាន់តែប្រសើរឡើង។ នេះជាគន្លឹះឆ្ពោះទៅរកភាពជោគជ័យ និងការរីកចម្រើនក្នុងជីវិត។ សរុបមក សុភាសិតនេះមិនត្រឹមតែបង្រៀនយើងឲ្យមានសុជីវធម៌ប៉ុណ្ណោះទេ ថែមទាំងជួយឲ្យយើងក្លាយជាមនុស្សដែលមានប្រយោជន៍ និងទទួលបានការគោរពពីសង្គមទៀតផង។